មិត្តភាពមួយត្រូវបានកសាងឡើងតាមរយៈទំនុកចិត្ត ការយល់ចិត្ត និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក។ ប៉ុន្តែពេលខ្លះ មិត្តម្នាក់អាចនឹងទៅហួសព្រំដែន ហើយធ្វើរឿងដែលមិនគួរធ្វើ។ វាអាចកើតឡើងតាមរយៈពាក្យសម្ដី ទង្វើ និងអាកប្បកិរិយា។ ក្នុងមិត្តភាពខ្មែរ ការគោរពឱ្យតម្លៃជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ។ មិត្តត្រូវបានរំពឹងថានឹងប្រព្រឹត្តចំពោះគ្នាដោយផ្ដល់តម្លៃ និងមានការយកចិត្តទុកដាក់។ នៅពេលការគោរពរវាងគ្នានឹងគ្នាចាប់ផ្ដើមបាត់បង់ មិត្តភាពក៏ចាប់ផ្ដើមចុះខ្សោយ។ ឧទាហរណ៍មួយអំពីការរំលងព្រំដែនគឺជាការលេងសើចជ្រុលហួសហេតុ។ វាអាចជាការលេងសើចដែលធ្វើឱ្យមិត្តមានភាពអាម៉ាស់ ឬប៉ះពាល់ផ្លូវអារម្មណ៍ និងបង្កជាការឈឺចាប់។ នៅក្នុងវប្បធម៌ ការរក្សាមុខមាត់គឺពិតជាសំខាន់ណាស់។ ដូច្នេះ ពេលមិត្តត្រូវទទួលរងភាពអាម៉ាស់ជាសាធារណៈ វាអាចនាំឱ្យគេប៉ះទង្គិចផ្លូវអារម្មណ៍ជាខ្លាំង។ ទង្វើដែលគ្មានការគោរពមួយទៀតគឺការនិយាយដើម ឬចែករំលែករឿងផ្ទាល់ខ្លួនរបស់មិត្តទៅកាន់មនុស្សដទៃ។ មិត្តដ៏ពិតប្រាកដតែងតែរក្សាការសម្ងាត់ឱ្យគ្នា។ ការនិយាយដើមក្រោយខ្នងមិត្តអាចនឹងបំផ្លាញទំនុកចិត្តរវាងគ្នា។ កាលណាទំនុកចិត្តបាក់បែកហើយ វាពិបាកក្នុងការស្ដារឡើងវិញណាស់។ ឥរិយាបថគ្មានការគោរពចំពោះមិត្តអាចកើតចេញពីការចង់គ្រប់គ្រង ឬទាមទារសិទ្ធទាំងស្រុងក្នុងមិត្តភាពមួយនេះ។ មិត្តខ្លះចង់សម្រេចចិត្តជំនួសមិត្តឯទៀតស្ទើរតែគ្រប់ពេលវេលា។ វាធ្វើឱ្យមិត្តភាពមួយនោះគ្មានតុល្យភាព និងមិនស្មើភាព។ ការគោរពមានន័យថា អនុញ្ញាតិឱ្យមិត្តមានសិទ្ធជ្រើសរើសខ្លួនឯង ដោយមិនមានការបង្ខិតបង្ខំ ឬ ជ្រៀតជ្រែកនោះឡើយ។។ ពេលមិត្តមិនស្ដាប់សម្ដី ឬ មិនខ្វល់ខ្វាយពីអារម្មណ៍អ្នក វាក៏ជាឥរិយាបថដែលគ្មានការគោរពមួយដែរ។ ខ្មែរផ្ដល់តម្លៃទៅលើទំនាក់ទំនងដែលមានការអត់ធ្មត់ និងការចេះស្ដាប់យោបល់គ្នាទៅវិញទៅមក។ ការមិនអើពើចំពោះអារម្មណ៍របស់មិត្តអាចធ្វើឱ្យពួកគេមានអារម្មណ៍ថាគេគ្មានតម្លៃ។ អំពើដែលគ្មានការគោរពក៏កើតឡើង នៅពេលមិត្តម្នាក់ប្រើប្រាស់មិត្តម្នាក់ទៀត ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍៍ ការខ្ចីលុយដោយមិនសងវិញ។ ឬសុំជំនួយជាញឹកញាប់ ប៉ុន្តែមិនដែលបង្ហាញការដឹងគុណសូម្បីម្ដង។ យូរៗទៅ ទង្វើទាំងអស់នេះនឹងធ្វើឱ្យមិត្តភាពចុះខ្សោយ។ ពេលខ្លះ អាកប្បកិរិយាដែលគ្មានការគោរពកើតចេញពីការប្រៀបធៀប ឬចិត្តច្រណែនចំពោះមិត្ត។ មិត្តដ៏៏ពិតប្រាកដសាទរចំពោះភាពជោគជ័យរបស់អ្នក មិនមែនច្រណែនឈ្នានីសនោះទេ។ មិត្តភាពគួរតែនាំមកនូវសន្តិភាព មិនមែនការប្រកួតប្រជែងនោះទេ។ មួយវិញទៀត ការមិនគោរពក៏អាចបង្ហាញឱ្យឃើញតាមរយៈការរិះគន់ឥតឈប់ឈរពីសំណាក់មិត្តម្នាក់ទៅកាន់មិត្តម្នាក់ទៀតផងដែរ។ ដំបូន្មានក្នុងន័យស្ថាបនាជាអ្វីមួយដែលល្អ ក៏ប៉ុន្តែពាក្យគ្រោតគ្រាតវិញតែងតែបង្កទៅជាដំបៅដួងចិត្ត។ ខ្មែរផ្ដល់់តម្លៃទៅលើពាក្យសម្ដីទន់ភ្លន់ និងស្រាលៗ ទោះបីជានៅពេលខ្វែងគំនិតគ្នាក៏ដោយ។ នៅពេលមិត្តភាពលែងមានភាពទន់ភ្លន់ មានតែពាក្យគំហក និង គំរោះគំរើយ មិនយូរមិនឆាប់ មិត្តភាពនោះនឹងបែកខ្ញែក។ ការប្រព្រឹត្តហួសព្រំដែនមិនមែនកើតឡើងដោយចេតនាគ្រប់ពេលនោះឡើយ។ ពេលខ្លះ មនុស្សមិនដឹងថាទង្វើរបស់ពួកគេអាចធ្វើឱ្យអ្នកដទៃឈឺចាប់នោះទេ។ ការប្រាស្រ័យទាក់ទងជួយឱ្យមិត្តយល់ពីគ្នា និងកែប្រែកំហុស។ ប៉ុន្តែ បើការមិនគោរព និងមិនផ្ដល់តម្លៃនៅតែមាន ការរក្សាគម្លាតគឺជារឿងចាំបាច់គួរធ្វើ។ មិត្តភាពពិតប្រាកដត្រូវតែកសាងឡើងដោយភាពស្មើគ្នា និងការគោរព។ ការដាក់ដែនកំណត់ច្បាស់លាស់ក្នុងចំណងមិត្តភាពជួយរក្សាទំនាក់ទំនងឱ្យល្អ និងមិនងាយប្រេះស្រាំ។ មិត្តដែលផ្តល់ការគោរពឱ្យគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌគឺជាមិត្តភាពដែលកម្ររកបាន ហើយនិងមានអាយុកាលយូរអង្វែងផងដែរ។